ការប្រកួតកីឡានៅក្នុងបរិវេណសាកលវិទ្យាល័យ មិនថាជាលក្ខណៈមិត្តភាព ឬប្រកួតដណ្ដើមពាននោះទេ សុទ្ធតែដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍទាំងផ្លូវកាយ និងផ្លូវចិត្តរបស់និស្សិត។ សកម្មភាពទាំងនេះមិនត្រឹមតែផ្ដល់ឱកាសសម្រាប់ការបញ្ចេញសមត្ថភាពកីឡាប៉ុណ្ណោះទេ តែថែមទាំងជួយបណ្ដុះស្មារតីសាមគ្គីភាព ភាពជាអ្នកដឹកនាំ និងការតស៊ូព្យាយាមផងដែរ។ ការប្រកួតកីឡាបែបមិត្តភាព គឺជាសកម្មភាពកីឡាដែលរៀបចំឡើងដោយគ្មានការកំណត់លទ្ធផលឈ្នះ និងចាញ់ឡើយ។ គោលបំណងចម្បងនៃការប្រកួតកីឡាបែបនេះ គឺជា ការកម្សាន្ត ការពង្រឹងចំណងមិត្តភាព និងការលើកកម្ពស់សុខភាព។ ម្យ៉ាងទៀត និស្សិតអាចចូលរួមដោយសេរី ដោយមិនសូវមានសម្ពាធក្នុងការគិតពីចាញ់ និងឈ្នះឡើយ។ ជាធម្មតា ការប្រកួតមិត្តភាពអាចជាការប្រកួតបាល់ទាត់ បាល់បោះ ឬវាយសីជាដើម រវាងក្រុមនានាក្នុងមហាវិទ្យាល័យតែមួយ ឬរវាងសាកលវិទ្យាល័យផ្សេងគ្នា។ អត្ថប្រយោជន៍សំខាន់ៗនៃការប្រកួតបែបមិត្តភាពនេះ ជួយឱ្យនិស្សិតអាចបន្ធូរអារម្មណ៍ និងកាត់បន្ថយភាពតានតឹងបន្ទាប់ពីម៉ោងសិក្សា។ មួយវិញទៀត ផ្ដល់ឱកាសឱ្យនិស្សិតស្គាល់គ្នា បង្កើតមិត្តភក្តិថ្មី និងពង្រឹងចំណងមិត្តភាព ថែមទាំងជួយជំរុញបរិយាកាសសិក្សាអោយមានភាពស្និទ្ធស្នាល និងរីករាយជាងមុន។ ការលេងកីឡានេះអាចឱ្យនិស្សិតហាត់ប្រាណជាប្រចាំ ដែលធ្វើឱ្យរាងកាយរឹងមាំ និងមានសុខភាពល្អ។ សម្រាប់និស្សិតដែលទើបចាប់ផ្ដើមលេងកីឡា ការប្រកួតមិត្តភាពបែបនេះជាឱកាសល្អដើម្បីរៀនសូត្រ និងអភិវឌ្ឍជំនាញមូលដ្ឋានរបស់ខ្លួន។ ការដែលបណ្ដុះស្មារតីកីឡា បង្រៀនអោយនិស្សិតស្គាល់អំពីតម្លៃនៃការលេងដោយយុត្តិធម៌ និងការគោរពគ្នាទៅវិញទៅមក។ ការប្រកួតយកពាន ខុសពីការប្រកួតមិត្តភាព ការប្រកួតយកពានត្រូវបានរៀបចំឡើងយ៉ាងមានលក្ខណៈបច្ចេកទេស និងមានគោលបំណងច្បាស់លាស់ដើម្បី ស្វែងរកក្រុមល្អ ឬកីឡាករល្អបំផុត។ ហើយការប្រកួតប្រភេទនេះតែងតែមានលក្ខខណ្ឌ ច្បាប់ និងរង្វាន់ច្បាស់លាស់ ដូចជាពានរង្វាន់ មេដាយ ឬអាហារូបករណ៍ជាដើម។ ការប្រកួតយកពានអាចជាព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់សាកលវិទ្យាល័យ ឬការប្រកួតរវាងសាកលវិទ្យាល័យនានា។ អត្ថប្រយោជន៍សំខាន់ៗនៃការប្រកួតយកពាន និស្សិតត្រូវបានលើកទឹកចិត្តឱ្យហ្វឹកហាត់យ៉ាងខ្លាំងក្លា និងអភិវឌ្ឍសមត្ថភាពកីឡារបស់ខ្លួនឱ្យឈានដល់កម្រិតកំពូល។ ការប្រកួតទាមទារឱ្យមានការតាំងចិត្តខ្ពស់ ភាពអត់ធ្មត់ និងស្មារតីមិនចុះចាញ់ដើម្បីសម្រេចគោលដៅឈ្នះ។ ជួយអភិវឌ្ឍជំនាញភាពជាអ្នកដឹកនាំ និងការធ្វើការជាក្រុម យល់ដឹងពីរបៀបសហការគ្នា ការបែងចែកតួនាទី និងទទួលខុសត្រូវរួមគ្នាដើម្បីជោគជ័យ។ ការឈ្នះពានរង្វាន់នាំមកនូវកេរ្តិ៍ឈ្មោះ និងមោទកភាពសម្រាប់សាកលវិទ្យាល័យ និងនិស្សិតផ្ទាល់។ ការប្រកួតមិត្តភាព និងការប្រកួតយកពានសុទ្ធតែទាមទារឲ្យមានការគ្រប់គ្រងល្អពីគ្រូបង្វឹក និងគណៈកម្មការកីឡានៅសាកលវិទ្យាល័យ។ ពិសេសជាងនេះពួកគេត្រូវរៀបចំកាលវិភាគ ទីលានប្រកួត ឧបករណ៍កីឡា និងធានាសុវត្ថិភាពសម្រាប់អ្នកចូលរួម។ ការលើកទឹកចិត្ត និងការទទួលស្គាល់ចំពោះការខិតខំប្រឹងប្រែងរបស់និស្សិត មិនថាឈ្នះ ឬចាញ់នេះ គឺជារឿងសំខាន់បំផុត។ សរុបមក ការប្រកួតកីឡាទាំងពីរប្រភេទនេះ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការកសាងបុគ្គលិកលក្ខណៈរបស់និស្សិតឱ្យក្លាយជាពលរដ្ឋល្អ មានសុខភាពល្អ និងមានសមត្ថភាពពេញលេញ។